កីឡាស្គីក្ដារបន្ទះ គឺជាកីឡាមួយដែលនាំមកនូវសុខភាពល្អ និង ស្មារតីរឹងមាំសម្រាប់កីឡាករគ្រប់រូប។ កីឡាស្គីក្ដារបន្ទះ គឺជាបទពិសោធន៍ថ្មីនៅកម្ពុជា ដែលទើបតែចាប់ផ្ដើមប្រជាប្រិយភាពចាប់ពីចុងឆ្នាំ ២០០០ និងដើមឆ្នាំ ២០១០។ អង្គការ ស្កេតអុីសថាន Skateistan មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយកីឡាស្គីក្ដារបន្ទះនេះ។ កម្មវិធីផ្សព្វផ្សាយកីឡាស្គីក្ដារបន្ទះនេះបានចាប់ផ្ដើមនៅភ្នំពេញក្នុងឆ្នាំ ២០១១។ អង្គការមិនរកប្រាក់កម្រៃ NGOs ជាច្រើននៅប្រទេសកម្ពុជា ក៏បានប្រើកីឡានេះ ដើម្បីជួយយុវរជនដែលជួបហានិភ័យ ក្មេងស្រីៗ កុមារដែលមកពីគ្រួសារក្រីក្រ ព្រមទាំងអ្នកមានពិការភាពផងដែរ។ អង្គការ ស្កេតអុីសថាន ខេមបូឌា Skateistan Cambodia បានបើកកម្មវិធីរៀនជិះស្គីក្ដារបន្ទះឥតគិតថ្លៃដល់អ្នកដែលមិនបានទទួលការអប់រំ។ កម្មវិធីនេះបង្រៀនជិះស្គីក្ដារបន្ទះនេះផ្ដោតទៅលើកុមារងាយរងគ្រោះ កុមារមានពិការភាព ព្រមទាំងក្មេងស្រីផងដែរ។ អង្គការនេះក៏មានកន្លែងសម្រាប់ជិះស្គីផ្ទាល់ខ្លួន ដែលមានទីធ្លាបៃតងដ៏ធំទូលាយផងដែរ។ វត្តបទុមដែលមានទីតាំងនៅរាជធានីភ្នំពេញគឺជាកន្លែងដែលគេប្រជុំគ្នាជិះស្គីក្ដារបន្ទះ។ ហើយភាគច្រើន គេឃ់ើញទស្សនីយភាពនេះកើតឡើងនៅពេលល្ងាច ឬ នៅចុងសប្ដាហ៍ជាដើម។ អ្នកជិះស្គីក្ដារបន្ទះភាគច្រើនចូលចិត្តទីតាំងវត្តបទុម គឺដោយសារវាធំទូលាយ និងមានផ្ទៃរលោងងាយស្រួលជិះ។ បូករួមផ្សំ និងទេសភាពទីក្រុងផងដែរនោះ វាបានក្លាយទៅជាកន្លែងដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តជិះស្គីក្ដារបន្ទះ។ ក្នុងនោះក៏មានដងផ្លូវមួយចំនួននៅទីក្រុងភ្នំពេញ និងសៀមរាបដែលគេរាប់ថាជាផ្លូវអ្នកជិះស្គីក្ដារបន្ទះនិយមប្រើដែរ។ ជាទូទៅ ផ្លូវសម្រាប់ជិះស្គីប្រភេទនេះគឺជាផ្លូវដែលមិនសូវមានចរាចរណ៍កកស្ទះ និងមានភាពទូលាយ។ ធេន ឃេ ស្កេត ហ្សប (10K Skatesshop) គឺជាហាងលក់សម្ភារៈស្គីក្ដារបន្ទះមួយដែលមានទីតាំងនៅទៅក្រុងភ្នំពេញ។ ហាង អិច បារ (X Ba) នៅខេត្តសៀមរាបក៏បានរៀបចំកន្លែងសម្រាប់ជិះស្គីក្ដារបន្ទះមួយនៅលើដំបូលហាងរបស់គេផងដែរ។ ទិដ្ឋភាពនៃការជិះស្គីក្ដារបន្ទះនេះបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារចំនួនអ្នកចូលចិត្តកីឡានេះមានកាន់តែច្រើនទៅៗ។ នៅក្នុងឆ្នាំ ២០១៩ ប្រទេសកម្ពុជាបានបង្កើតសហព័ន្ធកីឡាស្គីក្ដារបន្ទះ ដើម្បីធ្វើឱ្យវិស័យកីឡានៅប្រទេសកម្ពុជាកាន់តែមានភាពទូលំទូលាយ។ កត្តានេះជួយធ្វើឱ្យយុរជន យុវនារីខ្មែរកាន់តែមានចំណាប់អារម្មណ៍ រហូតឈានទៅប្រកួតនៅកីឡាអាសុីអាគ្នេយ៍ថែមទៀតផង។ ទោះបីជាមានកន្លែងដែលធ្វើឡើងសម្រាប់ជិះស្គីក្ដារបន្ទះនេះក៏ដោយ ក៏នៅតែមានអ្នកជិះស្គីភាគច្រើនប្រើសួនច្បារសាធារណៈ ដូចជា សួនវត្តបទុម ឬ សួនមុខមាត់ទន្លេជាដើម។ កីឡាជិះស្គីក្ដារបន្ទះនេះ ក៏តម្រូវឱ្យអ្នកជិះពាក់ទ្រនាប់ជង្គង់ និង ទ្រនាប់កែងដៃ ដើម្បីការពារនៅពេលដួលផងដែរ។ កីឡាជិះស្គីក្ដារបន្ទះនៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែជាកីឡាសាមញ្ញមួយនោះទេ ប៉ុន្តែវាក៏បានជះឥទ្ធិពលវិជ្ជមានជាច្រើនមកលើសង្គមកម្ពុជាផងដែរ។ កម្មវិធីដែលជួយបង្រៀនកុមារ ឬ មនុស្សជំទង់ឱ្យចេះជិះស្គីក្ដារបន្ទះ ជួយបង្វែរពួកគេពីឥទ្ធិពលដែលមិនល្អជាច្រើននៅក្នុងសង្គមសព្វថ្ងៃ ពោលគឺ ការប្រើប្រាស់គ្រឿងញៀនជាដើម។ មួយវិញទៀត កីឡានេះក៏ជួយលើកកម្ពស់សមភាពយេនឌ័រផងដែរ ដែលគេសង្កេតឃើញថា ចំនួនកុមារី និងក្មេងស្រីវ័យជំទង់ដែលចេះជិះស្គីក្ដារបន្ទះក៏មានចំនួនមិនតិចដែរ។ យ៉ាងណាក្ដីផលវិបាកនៅតែមាន ដោយសារប្រជាប្រិយភាពនៃកីឡានេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ មួយវិញទៀតគឺទីតាំងដែលត្រឹមត្រូវ និងសមរម្យសម្រាប់ជិះស្គីក្ដារបន្ទះនេះ កម្ពុជាយើងមិនទាន់សូវសម្បូរ និងមានជម្រើសច្រើននៅឡើយទេ។ ចំណែកឯតម្លៃឧបករណ៍ក៏ជាឧបសគ្គមួយដែរ ព្រោះគេឃើញថាវានៅតែមានតម្លៃថ្លៃសម្រាប់ប្រជាជនខ្មែរ។ សុវត្ថិភាពក៏ជាការចាំបាច់មួយផងដែរ ដោយឃើញថា អ្នកជិះស្គីក្ដារបន្ទះភាគច្រើននៅកម្ពុជា ពុំបានពាក់មួកសុវត្ថិភាព ឬ ទ្រនាប់ជង្គង់ និងកែងដៃឱ្យបានត្រឹមត្រូវនោះទេ។